កាលដើមឡើយ មានបងប្អូនប្រុសពីរនាក់ កំព្រាម្តាយឪពុក។ ពួកគេបានបបួលគ្នាទៅសុំរៀនអក្សរសាស្ត្រនៅវត្តជាមួយលោកសង្ឃរាជ។ លោកគ្រូក៏មេត្តាប្រៀនប្រដៅ ហើយក្មេងទាំងពីរនាក់នោះមានការព្យាយាមខ្លាំងណាស់។ ក្រោយពីបានរៀនចប់ លោកគ្រូក៏បំបួសពួកគេជាសាមណេរ។ សាមណេរទាំងពីរនាក់ខិតខំរៀនសូត្រ និងបម្រើគ្រូដោយមិនខ្ជិលច្រអូសឡើយ។ ក្រោយពីបួសបានប្រាំវស្សា ពួកគេទាំងពីរនាក់ក៏នឹកចង់សឹក។ ពួកគេក៏បានចូលទៅលាលោកគ្រូសុំសឹក។ លោកគ្រូបានអនុញ្ញាតឱ្យសឹក ហើយផ្ដាំបុរសជាបងឱ្យទៅរកស៊ីនៅស្រុកចិន។ លោកគ្រូបានប្រាប់បុរសជាបងថាគាត់នឹងបានក្លាយជាចៅសួធំនៅស្រុកចិន។ ចំណែកបុរសជាប្អូន លោកគ្រូមិនបានផ្ដាំអ្វីច្រើនទេ ត្បិតលោកមើលឃើញថាប្អូននឹងបានសោយរាជ្យ។ លោកគ្រូបានផ្ដាំបុរសជាប្អូនថា “បើហត់កុំដេក, យកប្រពន្ធត្រូវមើលម្ដាយក្មេក, ចូលដំណេកកុំនិយាយជាមួយប្រពន្ធ”។ លោកគ្រូបានប្រាប់ថាបើប្អូនរក្សាពាក្យទាំងបីម៉ាត់នេះបាន គឺស្មើនឹងបាននគរពីរ។ បន្ទាប់មក បុរសទាំងពីរនាក់បងប្អូនក៏លាលោកគ្រូដើរចេញទៅ។ បុរសជាបងបានទៅរកស៊ីនៅស្រុកចិនតាមពាក្យផ្ដាំរបស់គ្រូ ហើយក៏បានក្លាយជាចៅសួធំមែន។ បុរសជាប្អូនមិនដឹងរកស៊ីអ្វី ក៏ទៅនៅជាមួយបងប្អូនញាតិសន្តាន។ ដោយឃើញអាណិត គេក៏បានដណ្ដឹងប្រពន្ធ ហើយរៀបការធ្វើផ្ទះឱ្យបុរសនោះនៅ។ បុរសនោះបានភ្លេចពាក្យគ្រូផ្ដាំ ក៏នៅរកស៊ីជាមួយប្រពន្ធ។ ជីវិតរបស់គាត់មានភាពក្រលំបាកណាស់ រកព្រឹកខ្វះល្ងាច។ គាត់មានតែខោចាស់មួយស្លៀកដាច់រហែកចេញមុខចេញក្រោយ។ បុរសជាប្អូនតែងតែដើរទៅកំពង់ទឹកដើម្បីសួរដំណឹងពីបងរបស់ខ្លួននៅស្រុកចិន។ ថ្ងៃមួយ មានសំពៅមួយមកពីស្រុកចិន។ គាត់ក៏បានចុះទៅសួរនាយសំពៅអំពីបងរបស់គាត់។ នាយសំពៅប្រាប់ថាគាត់បានឃើញបុរសខ្មែរម្នាក់ ហើយឥឡូវនេះគាត់បានក្លាយជាចៅសួធំនៅស្រុកចិន។ បុរសនោះក៏សុំដោយសារសំពៅទៅស្រុកចិន។ នាយសំពៅបានអនុញ្ញាតឱ្យទៅ។ បុរសនោះក៏ត្រឡប់មកផ្ទះវិញ ហើយប្រាប់ប្រពន្ធពីបំណងចង់ទៅជួបបងដើម្បីសុំលុយកាក់ និងសម្លៀកបំពាក់ខ្លះ។ ប្រពន្ធក៏យល់ព្រមឱ្យទៅ។ បីថ្ងៃក្រោយមក បុរសនោះក៏ទៅជាមួយនាយសំពៅ។ នៅពេលធ្វើដំណើរ បុរសនោះមើលថែទាំរបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន។ នាយសំពៅឃើញដូច្នេះ ក៏មានចិត្តស្រលាញ់រាប់អាន និងអាណិតអាសូរ។ រីឯប្រពន្ធរបស់បុរសនោះវិញ ក្រោយពេលប្ដីទៅស្រុកចិន នាងក៏បានលួចមានសហាយ។ ពេលទៅដល់ស្រុកចិន បុរសនោះក៏សួររកបងរបស់ខ្លួន។ អ្នកចាំទ្វារផ្ទះចៅសួបានឃើញបុរសជាប្អូនស្លៀកខោចាស់ដាច់ដាច ក៏មិនជឿថាគាត់ជាប្អូនចៅសួទេ។ អ្នកចាំទ្វារក៏ប្រាប់ដំណឹងនេះទៅភរិយារបស់ចៅសួ។ ភរិយាចៅសួខឹងក៏ប្រើមនុស្សឱ្យចាប់បុរសនោះដាក់ច្រវាក់នៅរោងសេះ។ បុរសជាប្អូនគិតក្នុងចិត្តថាបងរបស់ខ្លួនបានមានទ្រព្យសម្បត្តិហើយក៏លែងរាប់រកខ្លួនទៀត។ ពេលចៅសួជាបងត្រឡប់មកពីគាល់ស្ដេចដល់ផ្ទះ ភរិយាក៏បានប្រាប់រឿងនេះ។ ចៅសួក៏ឱ្យមនុស្សទៅយកបុរសនោះមកមើល។ ពេលឃើញក៏ស្គាល់ថាជាប្អូនរបស់ខ្លួនមែន។ ចៅសួឱ្យដោះច្រវាក់ចេញ ហើយរៀបបាយឱ្យប្អូនបរិភោគ។ គាត់ក៏បានឱ្យខោមួយឱ្យប្អូនស្លៀក។ ចៅសួបានទៅសួរចិនសែអំពីជោគវាសនារបស់ប្អូន។ ចិនសែបានទាយថាប្រាំពីរឆ្នាំទៀតប្អូននឹងបានសោយរាជ្យជាស្ដេចនគរពីរ។ ពេលវិលទៅស្រុកវិញពាក់កណ្ដាលផ្លូវ នឹងបានទ្រព្យដែលមានតម្លៃស្មើនឹងនគរពីរ។ បីថ្ងៃក្រោយមក នាយសំពៅក៏ត្រៀមចេញដំណើរទៅវិញ។ ចៅសួបានហែកផាឌិបមួយត្បូងឱ្យប្អូន។ បុរសជាប្អូនមានចិត្តតូចចិត្តនឹងបងរបស់ខ្លួនណាស់។ ពេលដល់កប៉ាល់ នាយសំពៅបានសួរបុរសនោះថាចៅសួឱ្យអ្វីខ្លះ។ បុរសនោះបានប្រាប់ថាមិនបានអ្វីច្រើនទេ ក្រៅពីខោមួយ និងផាឌិបមួយត្បូង។ ពេលទៅដល់ពាក់កណ្ដាលផ្លូវ នាយសំពៅក៏បានបោះយុថ្កាឈប់សម្រាក។ បុរសជាប្អូនក៏នឹកឃើញពាក្យគ្រូដែលផ្ដាំថា "នឿយណាស់កុំដេក"។ ពេលយប់ជ្រៅ មានយក្សហោះមក។ បុរសនោះក៏ចាប់ពុកមាត់របស់យក្សជាប់។ យក្សក៏ភ័យ ហើយសុំលោះជីវិតជាមួយទ្រព្យសម្បត្តិដ៏មានតម្លៃបីមុខ។ ទ្រព្យនោះមាន ខ្សែចងឯង ដំបងវាយឯង និងឆ្នាំងឆ្អិនឯង។ បុរសនោះបានទទួលយកទ្រព្យសម្បត្តិទាំងនោះ ហើយក៏លែងយក្សទៅ។ ពេលព្រឹកឡើង គាត់ក៏ប្រាប់នាយសំពៅពីរឿងរ៉ាវដែលបានកើតឡើង។ បុរសនោះក៏បានបង្ហាញទ្រព្យសម្បត្តិទាំងនោះទៅនាយសំពៅ។ នាយសំពៅលួចគិតចង់បានរបស់ទាំងនោះ។ គាត់ក៏បញ្ឆោតឱ្យបុរសនោះឡើងបេះផ្លែល្វា ហើយបើកសំពៅចោលបុរសនោះ។ បុរសនោះស្រែកហៅគេឱ្យត្រឡប់មកវិញ ប៉ុន្តែគេមិនស្ដាប់។ គាត់ខូចចិត្ត និងយំសោកសង្រេង។ យប់ឡើង មានជ្រូកមួយមកស៊ីផ្លែល្វា។ ជ្រូកនោះមានកែវមួយអាចដើរលើទឹកបាន។ បុរសនោះក៏ឆក់យកកែវជ្រូកបាន ហើយដើរលើទឹកតាមសំពៅនោះទៅ។ គាត់បានដើរទៅទាន់សំពៅនោះ។ នាយសំពៅឃើញក៏ធ្វើជាបញ្ឆោតថាគាត់មិនបានចង់បោះបង់ចោលទេ។ នាយសំពៅក៏លួចសួរថាបុរសនោះបានអ្វីដើរលើទឹកបាន។ បុរសនោះក៏ប្រាប់ថាគាត់បានកែវជ្រូក។ នាយសំពៅនៅតែមានចិត្តអាក្រក់ ចង់បានកែវជ្រូកនោះទៀត។ បុរសនោះក៏ដឹងទាន់ថាគេកំពុងតែបញ្ឆោតទៀតហើយ។ បុរសនោះក៏សុំរបស់ដែលនាយសំពៅបានលួចយកទៅវិញទាំងអស់។ នាយសំពៅក៏ប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យបុរសនោះវិញ។ បុរសនោះក៏លានាយសំពៅ ហើយដើរលើទឹកត្រឡប់ទៅផ្ទះវិញ។ គាត់បានត្រឡប់ទៅដល់ផ្ទះនៅពេលល្ងាច។ គាត់បានស្រែកហៅប្រពន្ធឱ្យបើកទ្វារ។ ប្រពន្ធគាត់ក្បត់ចិត្ត មានសហាយកំពុងដេកជាមួយ។ នាងក៏ធ្វើជាមិនស្គាល់ ហើយប្រាប់ប្ដីឱ្យចាំនាងអុជចន្លុះបណ្ដោះសហាយ។ បុរសនោះក៏នឹកឃើញពាក្យគ្រូផ្ដាំថា "ចូលដំណេកកុំនិយាយជាមួយប្រពន្ធ"។ គាត់ក៏យកទ្រព្យសម្បត្តិទាំងអស់ទៅកប់ក្រោមជណ្ដើររួចហើយធ្វើជានិយាយជាមួយប្រពន្ធ។ ប្រពន្ធក៏ព្យាយាមលួងលោមសួរប្ដី។ ដោយឃើញប្រពន្ធទទូចសួរ បុរសនោះក៏ភ្លេចពាក្យគ្រូផ្ដាំ ហើយក៏ប្រាប់ទីកន្លែងដែលកប់របស់នោះទៅ។ សហាយដែលលួចស្ដាប់ក្រោមផ្ទះ ក៏ទៅគាស់យកទ្រព្យសម្បត្តិទាំងនោះអស់។ ពេលដឹងថារបស់បាត់ បុរសនោះក៏ដឹងច្បាស់ថាប្រពន្ធខ្លួនមានសហាយ។ បុរសនោះ ក៏ធ្វើឃ្នាងដាក់ជណ្ដើរយកខ្សែចងអូសទៅប្ដឹងចៅក្រម ។ ចៅក្រមមិនយល់ពីអាថ៌កំបាំងនោះ ក៏សើចចំអកឱ្យបុរសនោះ។ គាត់ក៏អូសជណ្ដើរទៅប្ដឹងដល់ព្រះរាជវាំង។ ស្ដេចទ្រង់ទតឃើញហើយក៏ហៅមកសួរ។ បុរសនោះក៏បានរៀបរាប់ដំណើរដើមទងជូនស្ដេច។ ស្ដេចក៏យល់ការណ៍ ហើយប្រាប់បុរសនោះថា “ប្រពន្ធឯងមានសហាយ ឯងនៅជាមួយយើងចុះ”។ ស្ដេចក៏បានរៀបចំរបាំឱ្យប្រជារាស្ត្រមើល។ ទ្រង់បានប្រគល់សំពត់មួយឱ្យបុរសនោះយកទៅឱ្យប្រពន្ធស្លៀកពាក់មកមើលរបាំ។ ប្រពន្ធក៏បានយកសំពត់នោះទៅឱ្យសហាយស្លៀក។ ស្ដេចក៏បញ្ជាឱ្យទាហានក្រុមវាំងរកមើលអ្នកដែលស្លៀកសំពត់នោះ។ ពេលឃើញ ទាហានក៏ចាប់អ្នកទាំងពីរយកទៅថ្វាយស្ដេច។ ស្ដេចសួរបុរសនោះអំពីប្រពន្ធនិងសហាយ។ បុរសនោះបានដឹងការពិតហើយក៏សូមលើកលែងទោសឱ្យអ្នកទាំងពីរ។ បុរសនោះក៏លើកទ្រព្យសម្បត្តិទាំងបីមុខថ្វាយស្ដេច។ ស្ដេចក៏បានសួរថាគាត់ចង់បានអ្វីជាថ្នូរ។ បុរសនោះមិនប្រាថ្នាព្រះរាជសម្បត្តិ និងបុត្រីទេ គឺសុំតែកាំបិតបន្ទោះមួយ។ ស្ដេចបានឱ្យជាងសិតដែកចំនួនដប់ហាបដើម្បីធ្វើកាំបិតបន្ទោះនោះ។ ដោយហេតុនេះទើបអ្នកស្រុកនាំគ្នាហៅគាត់ថា "ចៅកាំបិតបន្ទោះ"។ ចៅកាំបិតបន្ទោះក៏ទៅដល់នគរមួយទៀត ហើយបានទៅសុំស្នាក់នៅផ្ទះមហាសេដ្ឋី។ សេដ្ឋីក៏មានចិត្តអាណិតស្រលាញ់ ហើយឱ្យគាត់ធ្វើជាកូន។ ចៅកាំបិតបន្ទោះក៏ខិតខំមើលថែរក្សាកិច្ចការ និងទ្រព្យសម្បត្តិរបស់សេដ្ឋី។ ស្ដេចនគរនោះបានពិសោធនាហ្មឺន ដើម្បីរកមនុស្សមានប្រាជ្ញាឱ្យមកគ្រប់គ្រងទឹកដី។ នាហ្មឺនដែលត្រូវវេនយាមវាំងគឺសុទ្ធតែស្លាប់ទាំងអស់។ ដល់វេនសេដ្ឋីយាមវាំង គាត់ក៏បារម្ភពីជីវិតរបស់ខ្លួន។ ចៅកាំបិតបន្ទោះក៏សុំទៅយាមវាំងជំនួសមហាសេដ្ឋី។ គាត់បានទៅយាមនៅព្រះរាជរោង តែមិនបានដេកទេ។ នៅពេលយប់ ស្ដេចក៏លួចចេញមកមើល។ ចៅកាំបិតបន្ទោះក៏បានស្រែកថា "ពះ! កាប់អាចោរមកពីណា មកគិតលួចទ្រព្យរបស់ស្ដេច"។ គាត់បានយកកាំបិតបន្ទោះកាប់បង្ខុសស្ដេច តែត្រូវតែសសរព្រះរាជរោង។ ស្ដេចក៏បានដឹងថាមានតែចៅកាំបិតបន្ទោះម្នាក់គត់ដែលមានប្រាជ្ញា។ ស្ដេចបានសួរពីឈ្មោះ និងកាំបិតបន្ទោះរបស់គាត់។ ចៅកាំបិតបន្ទោះក៏បានបង្ហាញពីភាពមុតស្រួចរបស់កាំបិតបន្ទោះឱ្យស្ដេចទតមើល។ ស្ដេចក៏សរសើរពីភាពឆ្លាតវៃរបស់ចៅកាំបិតបន្ទោះ។ ទ្រង់ក៏បានរៀបចំរៀបការកូនស្រីរបស់មហាសេដ្ឋីឱ្យចៅកាំបិតបន្ទោះ។ ក្រោយមកស្ដេចក៏បានលើកចៅកាំបិតបន្ទោះឱ្យសោយរាជ្យស្នងព្រះអង្គ។ ស្ដេចកាំបិតបន្ទោះក៏បានឱ្យមហាសេដ្ឋីធ្វើជាអគ្គមហាសេនា។ ក្រោយមក ព្រះបិតាក៏បានចូលទិវង្គត។ ស្ដេចកាំបិតបន្ទោះក៏បានទៅជួបស្ដេចដែលបានប្រទានកាំបិតបន្ទោះឱ្យទ្រង់កាលពីដើម។ ស្ដេចទាំងពីរបានរាប់អានគ្នា ហើយស្ដេចម្ចាស់នគរក៏លើកព្រះរាជបុត្រីឱ្យទៅស្ដេចកាំបិតបន្ទោះ។ ទ្រង់ក៏បានលើកទ្រព្យសម្បត្តិទាំងបីមុខឱ្យស្ដេចកាំបិតបន្ទោះទាំងអស់។ ស្ដេចកាំបិតបន្ទោះក៏បានសោយរាជ្យនគរទាំងពីរ ហើយបានប្រើគេឱ្យទៅយកបងរបស់ខ្លួនមកធ្វើជាអគ្គមហាសេនា។ ស្ដេចកាំបិតបន្ទោះក៏បានថែរក្សានគរទាំងពីរឱ្យបានសុខសប្បាយជានិច្ចរៀងទៅ។